មិនតែប៉ុណ្ណោះនៅមានបន្លែជ្រក់មួយទៀតដែលប្រជាជនខ្មែរនិយមបរិភោគនោះគឺ ឆៃប៉ូវ ដែលធ្វេីមកពីឆៃថាវផងដែរ។ ហេីយវាមានពីររសជាតិគឺ ប្រៃ និង ផ្អែម ដែលអាចយកទៅចៀនពងទា ឆាជាមួយបាយ ឬ ឆាជាមួយសាច់ជាដេីម។ ចំពោះគ្រឿងផ្សំសម្រាប់ធ្វើឆៃប៉ូវដែលយេីងត្រូវមានដូចជា ឆៃថាវ អំបិល ស្ករស និង ទឹក។ ចំណែកឯរបៀបធ្វើឆៃប៉ូវប្រៃវិញ មុនដំបូងយកឆៃថាវដែលលាងទឹករួចមកពុះជាពីរប្រឡាក់ជាមួយអំបិលឱ្យសព្វ បើវារាងតូចដាក់ទាំងមូលរួចញាត់ចូលធុង ក្រឡថ្ម ឬក៏ពាង។ បន្ទាប់មកពេលព្រឹកឡើងយើងនឹងឃើញមានចេញទឹកអំបិល ហើយស្រង់យកឆៃថាវទៅដាក់ហាលថ្ងៃរហូតដល់ពេលល្ងាច រួចយកមកប្រឡាក់ជាមួយទឹកអំបិលវិញ។ ក្រោយមកហាលវារហូតដល់ស្វិតប្រហែលជា ពីរទៅបី ថ្ងៃ អាចញាត់ទុកក្នុងក្រឡឬក៏ពាងវិញបានហើយ បើចង់ទុកឱ្យបានយូរត្រូវរោយអំបិលថែមពីលើបន្តិចៗទៀត។ ចំពោះការធ្វើឆៃប៉ូវផ្អែមវិញ ក៏ដូចគ្នាជាមួយនឹងការធ្វើឆៃប៉ូវប្រៃដែរប៉ុន្តែហាលកុំឱ្យស្វិតពេក។ ជាចុងក្រោយយេីងត្រូវដាក់ឆ្នាំងដាំទឹកកូរស្ករឱ្យឡើងក្រហមខាប់សិន ចាំយកវាមកប្រឡាក់ជាមួយឆៃប៉ូវហើយញាត់ចូលក្នុងកែវទុក នោះអ្នកនឹងទទួលបានឆៃប៉ូវផ្អែម។